បញ្ហាវិវាទដីធ្លី និងផលប៉ះពាល់មកលើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា គឺជាប្រធានបទដ៏ស្មុគស្មាញ និងមានសារៈសំខាន់បំផុតសម្រាប់ស្ថិរភាពសេដ្ឋកិច្ច។ វិវាទដីធ្លីនៅកម្ពុជាមានឫសគល់ប្រវត្តិសាស្ត្រតាំងពីការលុបបំបាត់កម្មសិទ្ធិឯកជនក្នុងសម័យខ្មែរក្រហម។ ការបំផ្លាញឯកសារកម្មសិទ្ធិស្ទើរទាំងស្រុងនាពេលនោះ បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងដីធ្លីជួបការលំបាកក្នុងការស្ដារឡើងវិញ។ ច្បាប់ភូមិបាលឆ្នាំ ២០០១ ត្រូវបានបង្កើតឡើងក្នុងគោលបំណងរៀបចំក្របខណ្ឌកម្មសិទ្ធិដីធ្លីឱ្យមានរបៀបរៀបរយ។ ទោះបីមានច្បាប់ក៏ដោយ ប៉ុន្តែការបកស្រាយមិនច្បាស់លាស់ជារឿយៗនាំឱ្យមានការត្រួតគ្នាលើកម្មសិទ្ធិដី។ វិវាទដីធ្លីភាគច្រើនកើតឡើងរវាងប្រជាពលរដ្ឋមូលដ្ឋាន និងក្រុមហ៊ុនដែលទទួលបានសម្បទានដីសេដ្ឋកិច្ច។ ការកើនឡើងនៃតម្លៃអចលនទ្រព្យយ៉ាងគំហុក បានជំរុញឱ្យមានការដណ្ដើមកម្មសិទ្ធិលើដីដែលមានសក្ដានុពល។ កង្វះខាតប័ណ្ណកម្មសិទ្ធិផ្លូវការ ឬ "ប្លង់រឹង" គឺជាចំណុចខ្សោយដែលបង្កឱ្យមានវិវាទដីធ្លីងាយកើតឡើង។ ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិបណ្ដោះអាសន្ន ឬ "ប្លង់ទន់" មិនអាចធានាសុវត្ថិភាពផ្លូវច្បាប់បានពេញលេញឡើយ។ វិវាទដីសមូហភាពរបស់ជនជាតិដើមភាគតិច នៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ការអភិវឌ្ឍនៅភូមិភាគឦសាន។ ការត្រួតគ្នាលើប័ណ្ណកម្មសិទ្ធិលើដីតែមួយ ប្លង់ពីរ ឬបី បង្កើតជាឧបសគ្គផ្លូវច្បាប់ដ៏ស្មុគស្មាញ។ ភាពមិនច្បាស់លាស់រវាងព្រំប្រទល់ដីរដ្ឋ និងដីឯកជន ជារឿយៗនាំឱ្យមានការតវ៉ាពីសំណាក់សហគមន៍។ ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បានធ្វើឱ្យប៉ះពាល់ដល់តុល្យភាពនៃយុត្តិធម៌ដីធ្លីក្នុងសង្គម។ វិវាទដីធ្លីបង្កើតជា "ហានិភ័យយុទ្ធសាស្ត្រ" ខ្ពស់បំផុតសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំ។ ភាពមិនច្បាស់លាស់នៃកម្មសិទ្ធិ ធ្វើឱ្យវិនិយោគិនបរទេសមានការស្ទាក់ស្ទើរក្នុងការបញ្ចេញទុនវិនិយោគ។ ការទិញដីដែលមានវិវាទ អាចនាំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ប្រឈមនឹងការខាតបង់ថវិកាយ៉ាងមហាសាល។ វិវាទដីធ្លីអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់អ្នកអភិវឌ្ឍន៍លើឆាកអន្តរជាតិ។ ការចំណាយលើការដោះស្រាយវិវាទតាមផ្លូវច្បាប់ បង្កើនថ្លៃដើមនៃការសាងសង់អចលនទ្រព្យ។ វិនិយោគិនតែងតែទាមទារឱ្យមាន "ការត្រួតពិនិត្យហ្មត់ចត់" មុននឹងទិញដីអភិវឌ្ឍន៍។ វិវាទដីធ្លីធ្វើឱ្យតំបន់មួយចំនួនមិនអាចអភិវឌ្ឍបាន ទោះបីជាមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ក៏ដោយ។ ទំនុកចិត្តលើប្រព័ន្ធតុលាការក្នុងការកាត់សេចក្តីវិវាទ គឺជាកត្តាសម្រេចចិត្តសម្រាប់វិនិយោគិនអន្តរជាតិ។ ភាពមិនច្បាស់លាស់នៃកម្មសិទ្ធិដីធ្លី ធ្វើឱ្យក្រុមហ៊ុនពិបាកក្នុងការទទួលបានកម្ចីពីធនាគារបរទេស។ វិវាទដីធ្លីរ៉ាំរ៉ៃអាចនាំឱ្យមានការដកខ្លួនចេញពីទីផ្សារកម្ពុជា របស់វិនិយោគិនដែលមានស្ដង់ដារសីលធម៌ខ្ពស់។ ការតវ៉ារបស់ប្រជាពលរដ្ឋនៅការដ្ឋានសំណង់ អាចធ្វើឱ្យសកម្មភាពសាងសង់ត្រូវផ្អាកជាបណ្ដោះអាសន្ន។ វិវាទដីធ្លីអាចរារាំងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ និងប្រព័ន្ធលូក្នុងគម្រោង។ ការផ្លាស់ប្តូរប្លង់មេនៃគម្រោងដោយសារតែមិនអាចដោះស្រាយវិវាទលើផ្ទៃដីខ្លះ ធ្វើឱ្យខូចមុខងារគម្រោង។ វិវាទលើដីចំណីផ្លូវ ឬដីសាធារណៈរបស់រដ្ឋ បង្កើតជាបញ្ហាប្រឈមដល់ការរៀបចំដែនដីក្នុងក្រុង។ អ្នកអភិវឌ្ឍន៍ជារឿយៗត្រូវចំណាយពេលរាប់ឆ្នាំដើម្បីចរចាជាមួយសហគមន៍ មុនចាប់ផ្ដើមគម្រោង។ វិវាទដីធ្លីជំរុញឱ្យមានការសាងសង់របងការពារដី ដែលជារឿយៗប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ការកែសម្រួលផ្ទៃដីក្នុងប័ណ្ណកម្មសិទ្ធិក្រោយមានវិវាទ អាចប៉ះពាល់ដល់ទំហំសរុបនៃសំណង់ដែលអនុញ្ញាតដោយច្បាប់។ គម្រោងទីក្រុងរណបជាច្រើនជួបការរអាក់រអួល ដោយសារមានបំណែកដីវិវាទនៅកណ្ដាលគម្រោង។ វិវាទដីធ្លីប៉ះពាល់ដល់ការបែងចែកយូនីត នៅក្នុងគម្រោងបុរី និងខុនដូដែលកំពុងលក់។ ការប្រើប្រាស់កម្លាំងអាជ្ញាធរដើម្បីដោះស្រាយវិវាទ អាចបង្កើតជារូបភាពអវិជ្ជមាននៅក្នុងសង្គម។ . វិវាទដីធ្លីធ្វើឱ្យតម្លៃដីក្នុងតំបន់នោះធ្លាក់ចុះ ដោយសារអ្នកទិញខ្លាចមានហានិភ័យផ្លូវច្បាប់។ ធនាគារមានការរឹតបន្តឹងខ្លាំងក្នុងការផ្ដល់ឥណទាន ចំពោះអចលនទ្រព្យណាដែលមានប្រវត្តិវិវាទ។ ការចំណាយលើបុព្វលាភធានារ៉ាប់រងលើចំណងកម្មសិទ្ធិដីធ្លី កើនឡើងខ្ពស់ក្នុងតំបន់ដែលមានជម្លោះ។ វិវាទដីធ្លីអាចនាំឱ្យមានការបង្កកទ្រព្យសម្បត្តិ ដែលធ្វើឱ្យចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវគាំង។ ការបាត់បង់ឱកាសក្នុងការលក់អចលនទ្រព្យក្នុងពេលទីផ្សារហក់ឡើង គឺជាការខាតបង់សេដ្ឋកិច្ចធំធេង។ វិវាទដីធ្លីរ៉ាំរ៉ៃអាចធ្វើឱ្យគម្រោងអចលនទ្រព្យ ក្លាយជាសំណង់ដែលត្រូវបានបោះបង់ចោល។ ការវិនិយោគលើដីកសិកម្មដើម្បីបំប្លែងជាដីលំនៅដ្ឋាន ជារឿយៗជួបវិវាទដែលធ្វើឱ្យដើមទុនជាប់គាំង។ វិវាទដីធ្លីជំរុញឱ្យមានការកើតឡើងនៃឈ្មួញដីខ្យល់ ដែលកេងចំណេញពីភាពមិនច្បាស់លាស់។ ការខាតបង់ចំណូលពន្ធប្រថាប់ត្រារបស់រដ្ឋ កើតឡើងនៅពេលដែលប្រតិបត្តិការទិញលក់មិនអាចធ្វើទៅបាន។ វិវាទដីធ្លីធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសម្បត្តិ ឱ្យបានត្រឹមត្រូវតាមស្ដង់ដារទីផ្សារ។ ការបណ្ដេញចេញដោយបង្ខំដោយសារវិវាទដីធ្លី បង្កើតជាបញ្ហាអសន្តិសុខសង្គមសម្រាប់ជនក្រីក្រ។ ជម្លោះដីធ្លីរវាងអ្នកមានអំណាច និងអ្នកក្រ បង្កើតជាគម្លាតសង្គម និងការបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌។ សន្តិសុខផ្លូវចិត្តរបស់ម្ចាស់ផ្ទះត្រូវបានរង្គោះរង្គើ នៅពេលដែលពួកគេរស់នៅក្រោមការគំរាមកំហែងដោយវិវាទ។ វិវាទដីធ្លីធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ក្នុងបំណុលរ៉ាំរ៉ៃ ដោយសារត្រូវចំណាយលើការតតាំងក្ដី។ ការអភិវឌ្ឍអចលនទ្រព្យដែលមិនបានដោះស្រាយផលប៉ះពាល់ដីធ្លី នាំឱ្យមានការស្អប់ខ្ពើមពីសហគមន៍។ វិវាទដីធ្លីប៉ះពាល់ដល់ការអប់រំរបស់កុមារ នៅពេលដែលគ្រួសារត្រូវផ្លាស់ប្តូរទីលំនៅដោយបង្ខំ។ បញ្ហាសុខភាពផ្លូវចិត្ត និងភាពតានតឹងក្នុងគ្រួសារកើនឡើង ក្នុងចំណោមជនរងគ្រោះនៃវិវាទដីធ្លី។ ការបាត់បង់ដីស្រែចម្ការដោយសារវិវាទ ប៉ះពាល់ដល់សន្តិសុខស្បៀងនៃពលរដ្ឋតំបន់ជាយក្រុង។ វិវាទដីធ្លីរារាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយសារមានការជម្លោះហិង្សា។ ការតាំងទីលំនៅថ្មីដែលផ្ដល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ ជារឿយៗខ្វះខាតសេវាសាធារណៈចាំបាច់។ ការពង្រឹងការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ គឺជាដំណោះស្រាយគន្លឹះដើម្បីកាត់បន្ថយវិវាទ។ តួនាទីរបស់ក្រសួងរៀបចំដែនដី មានសារៈសំខាន់ក្នុងការធ្វើអាជ្ញាកណ្ដាលលើវិវាទដីធ្លី។ ការប្រើប្រាស់បច្ចេកវិទ្យា GPS និងការវាស់វែងឌីជីថល ជួយកាត់បន្ថយការភ័ន្តច្រឡំលើព្រំដី។ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជួយកាត់បន្ថយសម្ពាធលើប្រព័ន្ធយុត្តិធម៌ជាតិ។ ការពង្រឹងការអនុវត្តច្បាប់ភូមិបាលឆ្នាំ ២០០១ គឺជាគ្រឹះសម្រាប់ស្ថិរភាពទីផ្សារអចលនទ្រព្យ។ តម្លាភាពនៃព័ត៌មានសុរិយោដី អនុញ្ញាតឱ្យអ្នកទិញអាចផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃដីបានលឿន។ ការបណ្ដុះបណ្ដាលមន្ត្រីមូលដ្ឋានអំពីនីតិវិធីជម្លោះ ជួយបង្ការកុំឱ្យវិវាទតូចតាចរីករាលដាលធំ។ កិច្ចសហការរវាងរដ្ឋ និងសង្គមស៊ីវិលក្នុងការអង្កេតវិវាទដីធ្លី ជួយឱ្យមានតម្លាភាពកាន់តែខ្ពស់។ វិវាទដីធ្លីដែលមិនបានដោះស្រាយ បង្កើតជា "ឧបសគ្គ" ដល់ការវិនិយោគក្នុងតំបន់។ ភាពមិនច្បាស់លាស់នៃកម្មសិទ្ធិ ជារឿយៗនាំឱ្យមានការបកស្រាយច្បាប់ខុសគ្នាពីមេធាវី និងអាជ្ញាធរ។ ការវិនិយោគលើវិស័យអចលនទ្រព្យត្រូវការ "សន្តិសុខចំណងកម្មសិទ្ធិ" ដើម្បីធានានិរន្តរភាព។ វិវាទដីធ្លីធ្វើឱ្យដំណើរការវាយតម្លៃអចលនទ្រព្យ មានភាពស្មុគស្មាញ និងចំណាយពេលយូរ។ ការប្រើប្រាស់ "ប្លង់ទន់" នៅតែជាហានិភ័យចម្បងសម្រាប់ការផ្ទេរអចលនទ្រព្យខ្នាតធំ។ វិវាទដីធ្លីរវាងអ្នកអភិវឌ្ឍន៍ និងសហគមន៍ អាចឈានដល់ការធ្វើពហិការមិនទិញគម្រោងនោះ។ ការដោះស្រាយផលប៉ះពាល់ដោយសន្តិវិធី គឺជាសីលធម៌អាជីវកម្មដែលអ្នកអភិវឌ្ឍន៍ត្រូវប្រកាន់ខ្ជាប់។ វិវាទដីធ្លីជារឿយៗកើតចេញពីការមិនយល់ដឹង អំពី "ផែនការប្រើប្រាស់ដីធ្លី" របស់រដ្ឋ។ វិនិយោគិនបរទេសជារឿយៗទាមទារការធានាផ្លូវច្បាប់ពីរដ្ឋ មុនបញ្ចេញទុនសម្រាប់គម្រោងធំៗ។ ជម្លោះដីធ្លីអាចធ្វើឱ្យខូចខាតដល់រូបភាព "ភាពងាយស្រួលនៃអាជីវកម្ម" របស់កម្ពុជា។ ការកើនឡើងនៃចំនួនមេធាវីឯកទេសដីធ្លី ឆ្លុះបញ្ចាំងពីតម្រូវការការពារផ្លូវច្បាប់កាន់តែខ្ពស់។ វិវាទដីធ្លីធ្វើឱ្យមានការលំបាកក្នុងការកសាង "ទីក្រុងឆ្លាតវៃ" ដែលទាមទារការគ្រប់គ្រងហ្មត់ចត់។ ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ស្រ្តី ជួយកាត់បន្ថយវិវាទក្នុងគ្រួសារ និងបង្កើនសិទ្ធិអំណាចសេដ្ឋកិច្ច។ វិវាទរវាងម្ចាស់គម្រោងបុរី និងអ្នកភូមិជិតខាង ជារឿយៗពាក់ព័ន្ធនឹងផ្លូវរួម និងការប្រើប្រាស់ទឹក។ ការប្រើប្រាស់ "គណៈកម្មការសុរិយោដី" ថ្នាក់ស្រុក ជួយឱ្យដំណោះស្រាយទៅដល់ដៃប្រជាពលរដ្ឋបានលឿន។ វិវាទដីធ្លីដែលអូសបន្លាយ អាចធ្វើឱ្យតម្លៃដីក្នុងតំបន់ទាំងមូលកកស្ទះ និងមិនមានចរន្តលក់ដូរ។ ការរៀបចំ "តំបន់អភិវឌ្ឍន៍អាទិភាព" ជួយឱ្យរដ្ឋអាចគ្រប់គ្រងដីធ្លី និងកាត់បន្ថយវិវាទឯកជន។ វិវាទដីធ្លីជារឿយៗកើតមាន ក្នុងតំបន់ដែលមានការអភិវឌ្ឍ "តំបន់សេដ្ឋកិច្ចពិសេស" ថ្មីៗ។ ការផ្សព្វផ្សាយច្បាប់ភូមិបាលឱ្យបានទូលំទូលាយ ជួយឱ្យប្រជាពលរដ្ឋអាចការពារសិទ្ធិខ្លួនបានត្រឹមត្រូវ។ ភាពយឺតយ៉ាវនៃប្រព័ន្ធតុលាការក្នុងការដោះស្រាយវិវាទ គឺជាក្តីកង្វល់ដ៏ធំរបស់វិនិយោគិនគ្រប់រូប។ វិវាទដីធ្លីធ្វើឱ្យគម្រោងវិនិយោគកសិ-ឧស្សាហកម្មមួយចំនួន មិនអាចសម្រេចបានតាមគោលដៅ។ ការកែសម្រួលព្រំប្រទល់រដ្ឋបាល ក៏អាចបង្កឱ្យមានវិវាទដីធ្លីរវាងម្ចាស់អចលនទ្រព្យជាប់គ្នា។ វិវាទដីធ្លីអាចនាំឱ្យមានការបាត់បង់ឱកាសការងារ សម្រាប់ពលរដ្ឋដែលរំពឹងទុកពីគម្រោងអភិវឌ្ឍន៍។ ការអនុវត្ត "ការបោះបង្គោលព្រំប្រទល់" ឱ្យបានច្បាស់លាស់ គឺជាវិធីសាស្ត្របង្ការវិវាទដ៏មានប្រសិទ្ធភាព។ វិវាទដីធ្លីធ្វើឱ្យអ្នកអភិវឌ្ឍន៍ត្រូវបង្កើនកញ្ចប់ថវិកា សម្រាប់ហានិភ័យដែលមិនរំពឹងទុក។ ការគ្រប់គ្រងដីធ្លីប្រកបដោយអភិបាលកិច្ចល្អ នឹងជួយទាក់ទាញវិនិយោគិនខ្នាតយក្សពីអន្តរជាតិ។ វិវាទដីធ្លីជារឿយៗជំរុញឱ្យមានការស្វែងរកដំណោះស្រាយ តាមរយៈអន្តរាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់។ ភាពមិនសុក្រឹតនៃផែនទីសុរិយោដីចាស់ៗ គឺជាប្រភពនៃវិវាទដែលពិបាកដោះស្រាយក្នុងសម័យថ្មី។ វិវាទដីធ្លីដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច តម្រូវឱ្យមានការយកចិត្តទុកដាក់លើសិទ្ធិវប្បធម៌។ ការចុះបញ្ជីដីធ្លីតាមប្រព័ន្ធកុំព្យូទ័រ នឹងកាត់បន្ថយការក្លែងបន្លំឯកសារកម្មសិទ្ធិទាំងឡាយ។ វិវាទដីធ្លីក្នុងតំបន់ទេសចរណ៍ អាចប៉ះពាល់ដល់បទពិសោធន៍របស់អ្នកទេសចរ និងរូបភាពតំបន់។ ការសាងសង់ដោយគ្មានច្បាប់អនុញ្ញាតលើដីវិវាទ គឺជាកំហុសយុទ្ធសាស្ត្រដែលអ្នកអភិវឌ្ឍន៍ត្រូវចៀសវាង។ វិវាទដីធ្លីធ្វើឱ្យមានការបែងចែក "ម្ចាស់ដីពិត" និង "អ្នកកាន់កាប់អសុទ្ធចិត្ត" កាន់តែស្មុគស្មាញ។ ការដោះស្រាយវិវាទដីធ្លីដោយតម្លាភាព នឹងជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។ វិវាទដីធ្លីដែលពាក់ព័ន្ធនឹងដីចំណីព្រែក ឬបឹង បង្កបញ្ហាប្រឈមដល់ការអភិរក្សធនធានធម្មជាតិ។ ការទូទាត់សំណងផលប៉ះពាល់តាមតម្លៃទីផ្សារ គឺជាគន្លឹះក្នុងការបញ្ចប់វិវាទដីធ្លីដោយសន្តិវិធី។ វិវាទដីធ្លីអាចរាំងស្ទះដល់ការចុះបញ្ជីសហកម្មសិទ្ធិ នៅក្នុងអគារខុនដូទំនើបៗ។ វិវាទដីធ្លីគឺជាមេរៀនដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយដែនដីជាតិឱ្យកាន់តែរឹងមាំទៅអនាគត។ ការដោះស្រាយវិវាទដីធ្លីឱ្យមានប្រសិទ្ធភាព គឺជាលក្ខខណ្ឌចាំបាច់ដើម្បីធានាភាពរុងរឿងនៃសេដ្ឋកិច្ចកម្ពុជា។ ការដោះស្រាយវិវាទដីធ្លីដោយជោគជ័យ គឺជាការផ្ដល់ "ដង្ហើម" ដល់វិស័យសំណង់ឱ្យបន្តរីកចម្រើនប្រកបដោយស្ថិរភាព។ យន្តការ "ឈ្នះ-ឈ្នះ" ក្នុងការដោះស្រាយផលប៉ះពាល់ដីធ្លី នឹងប្រែក្លាយជម្លោះឱ្យទៅជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍរួមគ្នា។ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈវិទ្យាសាស្ត្រ និងតម្លាភាព គឺជាអាវក្រោះការពារវិនិយោគិនពីហានិភ័យផ្លូវច្បាប់ដែលមិនរំពឹងទុក។ ការអភិវឌ្ឍអចលនទ្រព្យដែលប្រកបដោយបរិយាបន្ន ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគោរពសិទ្ធិកាន់កាប់ដីធ្លីរបស់ពលរដ្ឋមូលដ្ឋាន។ ទំនុកចិត្តលើប្រព័ន្ធប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាក្បាលម៉ាស៊ីនជំរុញឱ្យចរន្តទិញលក់អចលនទ្រព្យមានភាពរស់រវើកឡើងវិញ។ ការលុបបំបាត់ "ភាពមិនច្បាស់លាស់នៃព្រំប្រទល់ដី" នឹងកាត់បន្ថយបន្ទុកការងាររបស់សាលាក្ដី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ វិវាទដីធ្លីដែលត្រូវបានដោះស្រាយបញ្ចប់ នឹងជួយបង្កើនតម្លៃសមធម៌នៃទ្រព្យសម្បត្តិជាតិ និងឯកជន។ ការវិនិយោគលើប្រព័ន្ធឌីជីថលសុរិយោដី គឺជាការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រងអចលនទ្រព្យតាមបែបទំនើបកម្ម។ សុខដុមនីយកម្មរវាងការអភិវឌ្ឍទីក្រុង និងការការពារសិទ្ធិដីធ្លី គឺជាសសរស្តម្ភនៃសន្តិសុខសង្គមរយៈពេលវែង។ កេរ្តិ៍ឈ្មោះនៃគម្រោងអចលនទ្រព្យមួយ គឺអាស្រ័យលើភាពស្អាតស្អំនៃប្រភពដីធ្លី និងការមិនមានទំនាស់ជាមួយសហគមន៍។ ការពង្រឹងស្ថាប័នដោះស្រាយវិវាទថ្នាក់ក្រោមជាតិ ជួយឱ្យបញ្ហាដីធ្លីត្រូវបានដោះស្រាយតាំងពីដំណាក់កាលដំបូង។ តម្លាភាពនៃ "ផែនការប្រើប្រាស់ដីធ្លី" ជួយឱ្យអ្នកអភិវឌ្ឍន៍អាចរៀបចំយុទ្ធសាស្ត្រវិនិយោគបានត្រឹមត្រូវ និងគ្មានជម្លោះ។ ការទូទាត់សំណងដែលផ្អែកលើតុល្យភាពសេដ្ឋកិច្ច និងសង្គម នឹងជួយបញ្ចប់រាល់ការតវ៉ាដែលរាំងស្ទះដល់ការអភិវឌ្ឍ។ សីលធម៌ក្នុងការធ្វើអាជីវកម្មអចលនទ្រព្យ ចាប់ផ្ដើមពីការធានាថា "ដីគ្មានវិវាទ និងកម្មសិទ្ធិមានភាពច្បាស់លាស់"។ ការផ្សះផ្សាផលប្រយោជន៍រវាងរដ្ឋ វិស័យឯកជន និងពលរដ្ឋ គឺជាសោរគ្រាប់ចុចនៃជោគជ័យក្នុងវិស័យដីធ្លី។ ការកសាងទំនុកចិត្តលើ "ប្លង់រឹង" ជាសកល នឹងជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលវិនិយោគអចលនទ្រព្យឈានមុខក្នុងតំបន់អាស៊ាន។ បញ្ហាប្រឈមនៃវិវាទដីធ្លីក្នុងថ្ងៃនេះ គឺជាមេរៀនសម្រាប់រៀបចំច្បាប់សំណង់ និងដីធ្លីឱ្យកាន់តែសុក្រឹតសម្រាប់ថ្ងៃស្អែក។ ការការពារសិទ្ធិដីធ្លីគឺជាការការពារស្ថិរភាពសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះនៃកំណើនសេដ្ឋកិច្ចជាតិ។ ជាសង្ខេប ការប្ដេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយវិវាទដីធ្លី នឹងនាំមកនូវយុគសម័យមាសសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។